ស្ថាបត្យកម្មខ្មែរឆ្លុះបញ្ចាំងពី ការលាយបញ្ចូលគ្នា ដ៏ស្មុគស្មាញនៃជំនឿផ្សេងៗគ្នា។ ជំនឿអារក្សអ្នកតា គឺជាគ្រឹះឫសគល់នៃប្រពៃណីនិងស្ថាបត្យកម្មខ្មែរមុនព្រះពុទ្ធសាសនា។ នៅពេលដែល ព្រះពុទ្ធសាសនា ចូលមក វាមិនបានលុបបំបាត់ជំនឿដើមឡើយ តែបានរួមបញ្ចូលគ្នាវិញ។ ការរួមបញ្ចូលគ្នានេះបានបង្កើតនូវ លក្ខណៈពិសេស មួយសម្រាប់ស្ថាបត្យកម្មសាសនាខ្មែរ។ ប្រាសាទបុរាណ ខ្លះចាប់ផ្តើមពីទីសក្ការៈបូជារបស់អ្នកតា ឬវិញ្ញាណធម្មជាតិ។ ធរណីមាត្រ ត្រូវបានប្រើដើម្បីកំណត់លំហ និងឋានានុក្រមនៃភាពពិសិដ្ឋ។ គោលការណ៍រចនា តែងតែគោរពដល់កម្លាំងធម្មជាតិ ដូចជាទិសទាំងបួនជាដើម។ ជំនឿ ទៅលើម្ចាស់ទឹកម្ចាស់ដីត្រូវបានបន្តដាក់បញ្ចូលក្នុងវត្តអារាមសព្វថ្ងៃ។ ព្រះវិហារ ត្រូវតែសាងសង់លើទីតាំងដែលមានជ័យភូមិល្អតាមជំនឿអារក្សអ្នកតា។ ក្បាច់រចនា ត្រូវបានយកចេញពីទេវកថាព្រះពុទ្ធសាសនា និងរឿងព្រេងខ្មែរ។ ការគោរពបូជាដល់ វិញ្ញាណក្ខន្ធមុនពេលសាងសង់ គឺជានីតិវិធីដែលគោរពជំនឿអារក្សអ្នកតា។ និមិត្តសញ្ញា ត្រូវបានប្រើដើម្បីការពារសំណង់ និងអ្នករស់នៅក្នុងនោះពីគ្រោះថ្នាក់។ អគារសាសនា ត្រូវបានគេជឿថាជាចំណុចប្រសព្វរវាងពិភពមនុស្សនិងពិភពវិញ្ញាណ។ ការប្រើប្រាស់ថ្ម ក្នុងការសាងសង់ប្រាសាទបង្ហាញពីភាពអមតៈ។ វត្តអារាម ដើរតួជាមជ្ឈមណ្ឌលសាសនានិងវប្បធម៌ដែលរួមបញ្ចូលគ្នាទាំងពីរ។ ទីធ្លាវត្ត ត្រូវតែមានដើមឈើធំៗ ដែលជាទីកន្លែងស្នាក់នៅរបស់វិញ្ញាណក្ខន្ធ។ ទម្រង់ នៃអាគារសាសនាត្រូវបានកែសម្រួលតាមតម្រូវការនៃជំនឿទាំងពីរ។ ធរណីមាត្រពិសិដ្ឋ ផ្តល់ឱ្យសំណង់មានអំណាចនិងស្ថិរភាពខាងវិញ្ញាណ។ នាគ និង អសុរកាយ គឺជាតំណាងដ៏សំខាន់នៃកម្លាំងធម្មជាតិក្នុងជំនឿអារក្សអ្នកតា។ នៅក្នុងជំនឿអារក្សអ្នកតា នាគគឺជា ម្ចាស់ទឹក ឬវិញ្ញាណដែលគ្រប់គ្រងទឹក។ តោ និង ដំរី ត្រូវបានឆ្លាក់នៅច្រកចូលដើម្បីការពារទីសក្ការៈ។ រូបសំណាកអ្នកតា តែងតែមានទីតាំងនៅក្បែរព្រះវិហារ ឬក្រោមដើមឈើធំៗ។ ឈើ និង ថ្ម ត្រូវបានគេជឿថាមានវិញ្ញាណសណ្ឋិតនៅ។ សសរស្ដម្ភ នៃវត្តអារាមត្រូវបានរចនាដោយក្បាច់ស្លឹក ឬផ្កាឈូកដែលតំណាងឱ្យជីវិត។ ក្នុងស្ថាបត្យកម្មប្រាសាទបុរាណ គោបុរៈ ត្រូវបានការពារដោយទេព្តាអារក្សអ្នកតា។ ទីធ្លា នៃវត្តអារាមត្រូវបានបែងចែកជាលំហសម្រាប់មនុស្ស និងលំហសម្រាប់វិញ្ញាណ។ ក្អែក និង សត្វស្លាប ខ្លះត្រូវបានគេជឿថាជាអ្នកនាំសាររវាងពិភពលោកទាំងពីរ។ អាស្រម ឬ ផ្ទះអ្នកតា គឺជាសំណង់តូចៗដែលគោរពវិញ្ញាណក្នុងស្រុក ឬ តំបន់។ និមិត្តសញ្ញាទឹក ត្រូវបានប្រើប្រាស់ក្នុងការរចនាស្រះទឹកឬគូទឹកជុំវិញវត្ត។ វត្តអារាមសម័យទំនើបច្រើនតែមាន រោងពុទ្ធសីមា ដែលការពារដោយរូបសំណាកអ្នកតា។ ការឆ្លាក់រូបរាង ស្លឹកពោធិ៍បង្ហាញពីការគោរពចំពោះកម្លាំងធម្មជាតិ។ ពណ៌ ដែលប្រើក្នុងស្ថាបត្យកម្មមានអត្ថន័យទាក់ទងនឹងធាតុធម្មជាតិគឺ ទឹក ដី និង ភ្លើង។ ព្រះពុទ្ធសាសនា បាននាំមកនូវធរណីមាត្រនៃ ចក្រវាឡទៅក្នុងសំណង់ជាច្រើន។ ចេតិយ គឺជាធាតុស្ថាបត្យកម្មស្នូលដែលតំណាងឱ្យព្រះបរមសារីរិកធាតុ។ ធរណីមាត្របួនជ្រុង តំណាងឱ្យទ្វីបទាំងបួននៃពិភពលោក។ ព្រះវិហារ ត្រូវបានរៀបចំឡើងជាលំហបួនជ្រុងដើម្បីតំណាងឱ្យការត្រាស់ដឹង។ ការតម្រង់ទិស នៃព្រះវិហារច្រើនតែសំដៅទៅទិសខាងកើតដែលជាទិសនៃការត្រាស់ដឹង។ ជណ្តើរភាគច្រើន ត្រូវបានរចនាជាចំនួនសេស។ ដំបូលច្រើនជាន់នៃវត្តអារាមតំណាងឱ្យឋានសួគ៌និងការបង្រៀនរបស់ព្រះពុទ្ធ។ បរិវេណវត្ត ត្រូវបានបែងចែកជាទីធ្លាខាងក្រៅ គឺលោកិយ និងខាងក្នុង គឺលោកុត្តរៈ។ រង្វង់ពុទ្ធសីមា កំណត់ព្រំដែនពិសិដ្ឋនៃកន្លែងបំបួស។ ធរណីមាត្ររាងពេជ្រ ត្រូវបានប្រើក្នុងក្បាច់ផ្ទាំងគំនូរលើជញ្ជាំង។ ទ្វារ និង បង្អួច ត្រូវបានរៀបចំយ៉ាងស៊ីមេទ្រី ដើម្បីតំណាងឱ្យសណ្តាប់ធ្នាប់។ សសរធំៗ នៃព្រះវិហារជួនកាលត្រូវបានតុបតែងដោយរូបភាពនៃរឿង ជាតក។ ពណ៌មាស ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីតំណាងឱ្យភាពបរិសុទ្ធ និងភាពភ្លឺស្វាង។ ទីតាំង នៃរូបព្រះពុទ្ធបដិមាធំតែងតែស្ថិតនៅចំកណ្តាលនៃព្រះវិហារ។ ធរណីមាត្របីជ្រុង ត្រូវបានប្រើប្រាស់ដើម្បីតំណាងឱ្យ ព្រះរតនៈត្រៃ។ ការបែងចែក ទីធ្លាក្នុងវត្តឆ្លុះបញ្ចាំងពីការបែងចែកថ្នាក់ក្នុងសង្គមព្រះសង្ឃ។ កម្រាស់ជញ្ជាំង ត្រូវបានប្រើដើម្បីបង្ហាញពីភាពរឹងមាំខាងផ្លូវចិត្តនិងការប្តេជ្ញាចិត្ត។ ដំបូល ត្រូវតែមានកំពូលស្រួចដើម្បីជានិមិត្តរូបនៃការឈានដល់និព្វាន។ នាគ គឺជាសត្វការពារដ៏ស្មោះត្រង់របស់ ព្រះពុទ្ធ។ នាគមុចលិន្ទ ដែលការពារព្រះពុទ្ធពីទឹកជំនន់ គឺជាឧទាហរណ៍នៃការរួមបញ្ចូលគ្នានេះ។ រូបរាងភ្នំ របស់ប្រាសាទបុរាណគឺជាការបញ្ចូលគ្នារវាងភ្នំពិសិដ្ឋ សំដៅលើអារក្សអ្នកតា និងភ្នំព្រះសុមេរុ សំដៅលើពុទ្ធសាសនា។ តោ ដែលជាសត្វការពារធម្មជាតិ ត្រូវបានទទួលយកជាសត្វការពារព្រះធម៌ដូចគ្នា។ ដើមពោធិ៍តំណាងឱ្យការត្រាស់ដឹងក្នុងពុទ្ធសាសនា តែក៏ត្រូវបានគោរពដូចជាទីស្នាក់នៅរបស់វិញ្ញាណ អារក្សអ្នកតាដែរ។ ពេលខ្លះ រូបសំណាកអ្នកតាដូចជា អ្នកតាក្រហមក ត្រូវបានដាក់នៅមុខព្រះវិហារដើម្បីការពារច្រកចូលពិសិដ្ឋ ។ ក្បាច់ផ្ទាំងគំនូរ លើជញ្ជាំងបង្ហាញពីរឿងរ៉ាវព្រះពុទ្ធសាសនា ប៉ុន្តែក៏មានតួអង្គអារក្សអ្នកតាដែរ។ កោដ្ឋ ឬ ចេតិយ នៅក្នុងទីអារាមត្រូវបានសាងសង់នៅក្នុងទីធ្លាវត្តដើម្បីគោរពបូជាវិញ្ញាណដូនតា។ ស្ថាបត្យកម្មសាសនាដើរតួជា កន្លែងអប់រំ ជំនឿទាំងពីរក្នុងពេលតែមួយ។ ការរចនា ដែលមានតុល្យភាពបង្កើតអារម្មណ៍នៃភាពស្ងប់ស្ងាត់និងសុវត្ថិភាពខាងវិញ្ញាណ។ ភាពអស្ចារ្យ នៃស្ថាបត្យកម្មខ្មែរគឺស្ថិតនៅលើការរួមបញ្ចូលគ្នានៃទស្សនវិជ្ជានេះ។ វត្តអារាម ដើរតួជាទីកន្លែងសម្រាប់ធ្វើពិធីសាសនាព្រះពុទ្ធ និងពិធីបន់ស្រន់អារក្សអ្នកតា។ គោលដៅចុងក្រោយ គឺដើម្បីសម្រេចបាននូវសន្តិភាពខាងវិញ្ញាណតាមរយៈជំនឿទាំងពីរ។ ស្ថាបត្យកម្ម ខ្មែរគឺជាភស្តុតាងរស់រវើកនៃ ភាពបត់បែន ខាងជំនឿសាសនារបស់ប្រជាជន។